ល្បែង គោះពព្លាក់ ឬ ទះពព្លាក់ គឺជាល្បែងប្រជាប្រិយខ្មែរមួយប្រភេទ ដែលក្មេងៗគ្រប់វ័យនិយមលេង ដើម្បីកម្សាន្តសប្បាយ។ ល្បែងនេះមិនត្រឹមតែជាការកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែក៏បង្កប់នូវអត្ថន័យអប់រំ និងជំនួយដល់ការលូតលាស់រាងកាយផងដែរ។ ល្បែងគោះពព្លាក់ ឬទះពព្លាក់ គឺជាល្បែងប្រជាប្រិយខ្មែរមួយប្រភេទដែលងាយស្រួលលេង ហើយមិនត្រូវការសម្ភារៈច្រើនឡើយ គឺគ្រាន់តែដុំថ្មតូចៗចំនួន២ដុំ ឬអាចប្រើគ្រាប់ឈើតូចៗក៏បាន។ ល្បែងនេះអាចលេងបានចាប់ពីក្មេងពីរនាក់ឡើងទៅ ហើយកាន់តែច្រើននាក់ កាន់តែសប្បាយរីករាយ។ ល្បែងគោះពព្លាក់ ឬទះពព្លាក់ ជាល្បែងប្រជាប្រិយខ្មែរមួយប្រភេទដែលលេងបានគ្រប់វ័យ តែភាគច្រើនគេឃើញតែកុមារ និយមលេងដើម្បីកម្សាន្តសប្បាយ។ ល្បែងនេះ គឺពេញនិយមបំផុតក្នុងចំណោមក្មេងៗ ដោយសារតែលក្ខណៈសាមញ្ញ ហើយផ្ដល់ភាពសប្បាយរីករាយ។ ក្មេងៗតាំងពីអាយុប្រហែល ៤-៥ ឆ្នាំឡើងទៅ រហូតដល់វ័យជំទង់អាចលេងបានយ៉ាងងាយស្រួល។ វាជាល្បែងដែលជួយឱ្យពួកគេមានភាពស្និទ្ធស្នាលជាមួយមិត្តភក្តិ និងបងប្អូន។ ជួនកាលមនុស្សពេញវ័យក៏អាចចូលរួមលេងល្បែងនេះដែរ ជាពិសេសនៅពេលជួបជុំគ្នាជាមួយក្មេងៗ ឬក្នុងឱកាសពិធីបុណ្យប្រពៃណី ដើម្បីរំលឹកអនុស្សាវរីយ៍កាលពីកុមារភាព។ វាក៏អាចជាវិធីមួយដើម្បីបង្ហាញ និងបង្រៀនក្មេងជំនាន់ក្រោយពីល្បែងប្រជាប្រិយខ្មែរផងដែរ។ ចំនួនអប្បបរមាសម្រាប់ល្បែងនេះអាចដំណើរការបានត្រូវការអ្នកលេងយ៉ាងតិច ២ នាក់ ដោយអ្នកលេងម្នាក់គោះ ឬទះជាមួយអ្នកលេងម្នាក់ទៀត។ ប្រសិនបើមានអ្នកលេងកាន់តែច្រើន ល្បែងនេះកាន់តែមានភាពរីករាយ និងអ៊ូអរ។ អ្នកលេងអាចបែងចែកជាគូ អង្គុយទល់មុខគ្នាហើយគោះ ឬទះគ្នាទៅវិញទៅមក។ ម្យ៉ាងទៀតគេអាចអង្គុយជាវង់មូល ដែលជាទម្រង់លេងដែលពេញនិយមបំផុតនៅពេលមានអ្នកលេងច្រើន។ ក្មេងៗអង្គុយជាវង់ ហើយគោះដុំថ្មរបស់ពួកគេដោយមានចង្វាក់រួមគ្នា ជួនកាលក៏មានការប្ដូរដៃគូគោះ ឬទះទៅលើដីផងដែរ។ ការអង្គុយជាវង់នេះជួយបង្កើនអារម្មណ៍សាមគ្គីភាព និងការរួបរួម។ នៅក្នុងល្បែងគោះពព្លាក់ មិនមានការបែងចែកតួនាទីច្បាស់លាស់ថាអ្នកណាលេងតួអង្គអ្វីនោះទេ។ អ្នកលេងទាំងអស់មានតួនាទីដូចគ្នា គឺចូលរួមគោះ ឫទះដុំថ្ម និងច្រៀងបន្ទរ ទៅតាមចង្វាក់ដែលបានកំណត់ ឬបានព្រមព្រៀងគ្នា។ ពួកគេគ្រាន់តែជា អ្នកចូលរួមលេង ដែលផ្ដោតសំខាន់លើការបង្កើតភាពសប្បាយរីករាយ និងការសាមគ្គីគ្នា។ សរុបមក អ្នកលេងល្បែងគោះពព្លាក់ភាគច្រើនគឺកុមារ ដែលចូលចិត្តលេងជាក្រុមតូច ឬធំ ដើម្បីចែករំលែកភាពរីករាយ និងអនុស្សាវរីយ៍ល្អៗជាមួយគ្នា។ ល្បែងគោះពព្លាក់ ឬទះពព្លាក់ គឺជាល្បែងប្រជាប្រិយខ្មែរមួយប្រភេទដែលល្បីល្បាញដោយសារភាពសាមញ្ញ និងមិនទាមទារសម្ភារៈស្មុគស្មាញនោះទេ។ តាមពិតទៅ សម្ភារៈសំខាន់តែមួយគត់ដែលត្រូវការ គឺងាយរកបំផុត អាចរកបាននៅជុំវិញផ្ទះ ឬនៅទីធ្លាធម្មតា។ នោះគឺដុំថ្មតូចៗ វាជាសម្ភារៈដែលគេនិយមប្រើប្រាស់បំផុត។ ក្មេងៗគ្រាន់តែរកដុំថ្មទំហំល្មមប្រហែលប៉ុនមេដៃ ឬមេជើង ដែលអាចចាប់កាន់បានជាប់ល្អក្នុងបាតដៃ។ ដុំថ្មទាំងនោះមិនត្រូវធំពេកទេ ព្រោះវានឹងពិបាកកាន់ និងគោះ។ ចំណែកឯផ្ទៃដុំថ្មគួរតែរលោងបន្តិច ដើម្បីកុំឱ្យមុតដៃនៅពេលគោះ។ អ្នកលេងម្នាក់ៗត្រូវមានដុំថ្មចំនួន ២ ដុំ។ មួយដុំសម្រាប់ដៃឆ្វេង និងមួយដុំទៀតសម្រាប់ដៃស្តាំ។ ក្រៅពីដុំថ្ម គេក៏អាចប្រើគ្រាប់ឈើតូចៗ ឬគ្រាប់ផ្លែឈើស្ងួតដែលមានទំហំប្រហាក់ប្រហែលគ្នានឹងដុំថ្មដែរដូចជាគ្រាប់ស្លា គ្រាប់សណ្ដែកធំៗ ឬគ្រាប់ល្ហុងជាដើម។ ការប្រើប្រាស់គ្រាប់ឈើ ឬគ្រាប់ផ្លែឈើអាចជួយកាត់បន្ថយសំឡេងឮខ្លាំងៗនៅពេលគោះ និងមានសុវត្ថិភាពជាងសម្រាប់ក្មេងតូចៗ។ ដុំថ្ម ឬគ្រាប់ឈើអាចរកបានយ៉ាងងាយស្រួលនៅតាមវាលស្រែ តាមផ្លូវ ក្នុងសួនច្បារ ឬនៅបរិវេណផ្ទះ។ នេះធ្វើឱ្យល្បែងនេះមានភាពងាយស្រួលក្នុងការលេងគ្រប់ទីកន្លែង។ ការលេងល្បែងនេះមិនទាមទារការចំណាយប្រាក់កាសអ្វីទាំងអស់ គឺគ្រាន់តែចំណាយពេល និងកម្លាំងបន្តិចបន្តួចក្នុងការរកសម្ភារៈប៉ុណ្ណោះ។ ដុំថ្ម ឬគ្រាប់ឈើអាចប្រើប្រាស់បានជាច្រើនដង និងរក្សាទុកបានយូរអង្វែង។ ដរាបណាដុំថ្ម ឬគ្រាប់ឈើនោះមិនមុតស្រួច ឬធ្ងន់ពេក សម្ភារៈទាំងនេះ គឺមានសុវត្ថិភាពសម្រាប់កុមារ។ សម្ភារៈសាមញ្ញទាំងនេះហើយ ដែលធ្វើឱ្យល្បែងគោះពព្លាក់នៅតែបន្តមានប្រជាប្រិយភាព និងក្លាយជាផ្នែកមួយដ៏សំខាន់នៃវប្បធម៌កម្សាន្តរបស់កុមារកម្ពុជា រហូតមកដល់បច្ចុប្បន្ន។ ជាមូលដ្ឋានគ្រឹះនៃការលេងល្បែង គោះពព្លាក់ ឬទះពព្លាក់ គឺការចាប់ផ្ដើមអង្គុយ។ ការរៀបចំទីតាំងអង្គុយនេះមានសារៈសំខាន់ណាស់ ដើម្បីធានាថាការលេងប្រព្រឹត្តទៅដោយរលូន ងាយស្រួល និងមានភាពសប្បាយរីករាយសម្រាប់អ្នកលេងទាំងអស់។ អ្នកលេងអាចអង្គុយទល់មុខគ្នាជាគូៗ ដោយមានចន្លោះល្មមដែលអាចឱ្យដៃគូគោះ ឬទះគ្នាបានស្រួល។ ឧទាហរណ៍ ក្មេងពីរនាក់អង្គុយទល់មុខគ្នាដោយជើងលា ឬបត់ជើង ដោយម្នាក់ៗត្រៀមដុំថ្មរបស់ខ្លួន។ មួយវិញទៀត អ្នកលេងទាំងអស់ក៏អាចអង្គុយជា វង់មូល ឬរង្វង់មូលបានផងដែរ។ ការអង្គុយបែបនេះជួយឱ្យអ្នកលេងទាំងអស់មានអារម្មណ៍ស្និទ្ធស្នាល និងងាយស្រួលធ្វើអន្តរកម្មជាមួយអ្នកលេងផ្សេងទៀតនៅក្នុងវង់ មិនថាមួយទល់មួយ ឬជាក្រុម។ ក្រុមមិត្តភក្តិច្រើននាក់អង្គុយជាវង់មូលនៅក្រោមម្លប់ឈើ ឬក្នុងទីធ្លា ដើម្បីចាប់ផ្ដើមលេង។ ការអង្គុយជួយឱ្យអ្នកលេងអាចធ្វើចលនាគោះ ឬទះដៃបានយ៉ាងងាយស្រួល និងមានផាសុកភាព ដោយមិនចាំបាច់ឈរ ឬដើរទៅមក។ ការអង្គុយជិតគ្នា ជាពិសេសការអង្គុយជាវង់ ជួយបង្កើនភាពស្និទ្ធស្នាល រវាងអ្នកលេង។ ពួកគេអាចមើលមុខគ្នា សើចជាមួយគ្នា និងមានអារម្មណ៍ថាជាផ្នែកមួយនៃក្រុម។ នៅពេលអ្នកលេងទាំងអស់អង្គុយនៅទីតាំងមួយ ហើយផ្ដោតអារម្មណ៍ទៅលើការគោះ ឬទះរបស់ពួកគេ វាជួយសម្រួលដល់ការលេងល្បែងរួមគ្នា។ ការអង្គុយជាវង់ ឬទល់មុខគ្នាជួយកំណត់ទីកន្លែងនៃការលេងបានច្បាស់លាស់ ធ្វើឱ្យល្បែងមានសណ្ដាប់ធ្នាប់ល្អ។ ការអង្គុយលេងជួយកាត់បន្ថយហានិភ័យនៃការដួល ឬប៉ះទង្គិចគ្នា ដែលអាចកើតមានឡើងប្រសិនបើលេងបណ្ដើរ ឈរបណ្តើរ។ មុននឹងចាប់ផ្ដើមលេង អ្នកលេងគួរតែជ្រើសរើសទីតាំងអង្គុយណាដែលស្រួលបំផុត និងសមស្របតាមចំនួនអ្នកលេង ដើម្បីឱ្យល្បែងគោះពព្លាក់ប្រព្រឹត្តទៅប្រកបដោយភាពរីករាយ និងគ្មានការរំខាន។ បន្ទាប់ពីបានរៀបចំទីតាំងអង្គុយរួចរាល់ហើយ ជំហានបន្ទាប់ដែលសំខាន់បំផុតសម្រាប់ការចាប់ផ្តើមលេងល្បែង គោះពព្លាក់ ឬ ទះពព្លាក់ គឺការ កាន់ដុំថ្មឲ្យបានត្រឹមត្រូវ។ វាជួយឲ្យអ្នកលេងអាចធ្វើចលនាគោះ ឬទះបានយ៉ាងរលូន និងមានប្រសិទ្ធភាព។ អ្នកលេងម្នាក់ៗត្រូវមាន ដុំថ្ម (ឬគ្រាប់ឈើ) ចំនួន ២ ដុំ។ ដាក់ដុំថ្មនីមួយៗក្នុង បាតដៃ របស់អ្នកលេង។ ប្រើម្រាមដៃរបស់អ្នកជាពិសេសមេដៃ នាងដៃ និងចង្អុលដៃ ដើម្បីចាប់គៀបដុំថ្មនោះឲ្យជាប់ល្អ ដើម្បីកុំឲ្យរអិល ឬធ្លាក់នៅពេលគោះ។ ដុំថ្មមិនគួរតូចពេក រហូតដល់ពិបាកចាប់ ឬធំពេក រហូតដល់កាន់មិនជាប់នោះទេ។ គេត្រូវប្រាកដថាការចាប់នោះមាន សុវត្ថិភាព និងមិនតឹងណែនពេក ដើម្បីឲ្យដៃអាចធ្វើចលនាបានងាយស្រួល។ ការកាន់ដុំថ្មឲ្យបានត្រឹមត្រូវ គឺជាការត្រៀមលក្ខណៈមុននឹងចាប់ផ្តើមធ្វើចលនាគោះ ឬទះ។ បើកាន់មិនជាប់ ឬមិនស្រួល នោះចលនានឹងមិនអាចធ្វើទៅបានដោយរលូនទេ។ ដុំថ្មទាំងពីរនេះហើយដែលជាឧបករណ៍បង្កើតសំឡេង "ពព្លាក់ៗ" ដែលជាឈ្មោះរបស់ល្បែងនេះ។ ការកាន់បានល្អ ជួយឲ្យអ្នកអាចគោះប៉ះគ្នាបានត្រង់ និងបង្កើតសំឡេងច្បាស់ល្អ។ នៅពេលអ្នកកាន់ដុំថ្មបានជាប់ល្អ អ្នកអាចគ្រប់គ្រងចលនាដៃរបស់អ្នកបានកាន់តែល្អ ដែលជួយរក្សាលំនឹងចង្វាក់នៃការគោះទះជាមួយអ្នកលេងផ្សេងទៀត។ ការកាន់ដុំថ្មឲ្យជាប់ជួយការពារកុំឲ្យដុំថ្មរអិល ឬខ្ទាតទៅប៉ះអ្នកលេងផ្សេងទៀតដោយចៃដន្យ ជាពិសេសនៅពេលមានចលនាគោះទៅមក ឬផ្លាស់ប្តូរដៃ។ សម្រាប់កុមារ ការហាត់កាន់ និងគ្រប់គ្រងវត្ថុតូចៗបែបនេះមានសារប្រយោជន៍ខ្លាំងណាស់។ លើសពីនេះទៅទៀតការ ច្រៀងបន្ទរ គឺជាចំណុចសំខាន់មួយដែលធ្វើឱ្យល្បែង គោះពព្លាក់ ឬទះពព្លាក់ កាន់តែមានភាពរស់រវើក។ វាជាផ្នែកមួយដែលបង្ហាញពីភាពសាមគ្គីគ្នា និងការចូលរួមយ៉ាងសកម្មរបស់អ្នកលេង។ ការច្រៀងបន្ទរក្នុងល្បែងគោះពព្លាក់ សំដៅទៅលើការដែលអ្នកលេងទាំងអស់ ឬភាគច្រើនស្រែក ឬច្រៀងដោយប្រើពាក្យពេចន៍ ឬបទចម្រៀងខ្លីៗ ទៅតាមចង្វាក់នៃការគោះដុំថ្ម។ វាជាសកម្មភាពរួមគ្នាដែលធ្វើឡើងស្របពេលនឹងចលនាដៃ។ ការច្រៀងបន្ទរជួយបង្កើតបរិយាកាសរីករាយ និងអ៊ូអរ។ សំឡេងច្រៀងលាយឡំនឹងសំឡេងគោះដុំថ្ម ធ្វើឱ្យល្បែងនេះកាន់តែមានភាពទាក់ទាញ និងមិនធុញទ្រាន់។ បទចម្រៀង ឬពាក្យស្លោកជាធម្មតាតែងតែមានចង្វាក់ជាក់លាក់មួយ។ ពួកគេជួយគ្នាទៅវិញទៅមកក្នុងការរក្សាល្បឿន និងចង្វាក់នៃការគោះឲ្យបានស្មើគ្នា ដែលធ្វើឲ្យល្បែងមានភាពស៊ីសង្វាក់។ ការច្រៀងរួមគ្នាបង្ហាញពីភាពរួបរួម និងការសហការគ្នារបស់ក្រុម។ អ្នកលេងទាំងអស់មានអារម្មណ៍ថាជាផ្នែកមួយនៃសកម្មភាពរួមគ្នា ដែលជួយពង្រឹងចំណងមិត្តភាព។ សម្រាប់កុមារ ការច្រៀងបទចម្រៀង ឬពាក្យស្លោកម្តងហើយម្តងទៀត ជួយពង្រឹងការចងចាំ និងការយល់ដឹងអំពីចង្វាក់ភ្លេង ដែលជាជំនាញមានប្រយោជន៍សម្រាប់ការអភិវឌ្ឍន៍របស់ពួកគេ។ បទចម្រៀង ឬពាក្យស្លោកទាំងនោះជាច្រើនតំណាងឱ្យផ្នែកមួយនៃវប្បធម៌ប្រជាប្រិយខ្មែរ ដែលត្រូវបានបន្តពីជំនាន់មួយទៅជំនាន់មួយ។ ការច្រៀងវាឡើងវិញ គឺដូចជាការថែរក្សាបេតិកភណ្ឌនេះផងដែរ។ ទោះបីជាមិនមានបទចម្រៀងកំណត់ច្បាស់លាស់សម្រាប់ល្បែងនេះក៏ដោយ ក៏មានពាក្យស្លោក ឬឃ្លាខ្លីៗដែលគេនិយមច្រៀងទៅតាមចង្វាក់នៃការគោះដែរ។ ក្នុងនោះដែរឃ្លា «គោះពព្លាក់ៗៗ អង្កិលៗៗៗ ស្រណោះៗៗៗ ដុះស្នៀតៗៗៗ» ។ ឃ្លានេះមានលក្ខណៈសាមញ្ញ ងាយស្រួលចាំ និងមានចង្វាក់លឿនបន្តិច ដែលស័ក្តិសមសម្រាប់ការគោះ ឬទះយ៉ាងសកម្ម។ ពាក្យថា "អង្កិល" និង "ស្រណោះ" គ្រាន់តែជាពាក្យបំពេរចង្វាក់តែប៉ុណ្ណោះ។ រីឯឃ្លា «ទះពព្លាក់ ទះពព្លាក់ ដៃឆ្វេង ទះដៃស្តាំ» ។ ឃ្លានេះរៀបរាប់អំពីសកម្មភាពជាក់ស្តែងនៃការលេង ដែលជួយកុមារឱ្យយល់ពីរបៀបនៃការធ្វើចលនា។ ក្មេងៗអាចនឹងបង្កើតបទចម្រៀង ឬពាក្យស្លោកផ្ទាល់ខ្លួនរបស់ពួកគេ ដើម្បីបន្ថែមភាពកំប្លែង និងភាពច្នៃប្រឌិតទៅក្នុងល្បែង។ ការច្រៀងបន្ទរមិនមែនត្រឹមតែជាការបំពេញចន្លោះក្នុងល្បែងគោះពព្លាក់ប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាដួងព្រលឹងនៃល្បែងនេះ ដែលធ្វើឱ្យវាមានភាពរស់រវើក គួរឱ្យចាប់អារម្មណ៍ និងបង្កប់នូវតម្លៃអប់រំដ៏ជ្រាលជ្រៅ។ វាមិនត្រឹមតែជាល្បែងកម្សាន្តសាមញ្ញប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានលក្ខណៈពិសេសប្លែកៗជាច្រើន ដែលធ្វើឱ្យវានៅតែបន្តមានប្រជាប្រិយភាពរហូតមកដល់សព្វថ្ងៃនេះ។ ខុសពីល្បែងជាច្រើនទៀតដែលតែងតែមានអ្នកចាញ់ ឬអ្នកឈ្នះ ល្បែងគោះពព្លាក់គឺផ្តោតសំខាន់លើ ការកម្សាន្តសប្បាយរួមគ្នា មិនមែនការប្រកួតប្រជែងនោះទេ។ គោលបំណង គឺគ្រាន់តែបង្កើតបរិយាកាសរីករាយ និងចំណាយពេលជាមួយគ្នា។ ដោយសារគ្មានការប្រកួតប្រជែង ក្មេងៗអាចលេងជាមួយគ្នាដោយគ្មានសម្ពាធ គ្មានការឈ្លោះប្រកែកគ្នា ដោយសារការចាញ់ឈ្នះ។ អាចលេងបានគ្រប់ទីកន្លែង មិនថាជាក្នុងផ្ទះ ក្រៅផ្ទះ ទីធ្លា ដីវាលស្រែ ឬក្រោមម្លប់ឈើឡើយ ព្រោះវាមិនត្រូវការទីធ្លាធំទូលាយ។ អ្នកលេងអាចកែប្រែចង្វាក់នៃការគោះ ឬផ្លាស់ប្ដូរបទចម្រៀង និងពាក្យស្លោកទៅតាមចំណូលចិត្ត ឬភាពច្នៃប្រឌិតរបស់ក្រុម។ ចំពោះរបៀបលេងគឺសាមញ្ញបំផុត គ្រាន់តែគោះដុំថ្មឲ្យប៉ះគ្នាទៅមកតាមចង្វាក់។ វាមិនមានក្បាច់ស្មុគស្មាញ ឬច្បាប់ច្រើននោះទេ។ ដោយសារភាពសាមញ្ញនេះ ក្មេងៗអាចរៀនលេងល្បែងនេះបានយ៉ាងឆាប់រហ័ស សូម្បីតែក្មេងតូចៗក៏អាចចូលរួមបានដែរ។ ថ្វីត្បិតតែជាល្បែងសាមញ្ញ តែល្បែងគោះពព្លាក់បានផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនដល់ការលូតលាស់របស់កុមារ។ ការលេងជាមួយគ្នាជាក្រុម ទាមទារឱ្យមានការសហការ និងការយល់ចិត្តគ្នាទៅវិញទៅមក ដែលជួយបណ្ដុះស្មារតីសាមគ្គីភាពតាំងពីក្មេង។ ការប្រើដៃគោះដុំថ្មទៅមកតម្រូវឱ្យមានការសម្របសម្រួលរវាងភ្នែក និងដៃក៏ដូចជាជួយពង្រឹងសាច់ដុំដៃ។ ការច្រៀងបន្ទរតាមបទចម្រៀង ឬពាក្យស្លោក ជួយឱ្យកុមារចងចាំ និងយល់ដឹងពីចង្វាក់ភ្លេង ដែលអាចជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍទេពកោសល្យផ្សេងៗទៀត។ ល្បែងនេះជួយកាត់បន្ថយភាពតានតឹង និងបង្កើតបរិយាកាសរីករាយ សើចសប្បាយ ដែលជាការសំខាន់សម្រាប់សុខភាពផ្លូវចិត្តរបស់កុមារ។ ការលេងល្បែងប្រជាប្រិយបែបនេះ គឺជាវិធីមួយដើម្បីបន្តវេននូវបេតិកភណ្ឌវប្បធម៌ខ្មែរពីជំនាន់មួយទៅជំនាន់មួយ។ ក្នុងយុគសម័យបច្ចេកវិទ្យា ដែលកុមារជាច្រើនងាកមកប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក ល្បែងគោះពព្លាក់គឺជាជម្រើសដ៏ល្អមួយដើម្បីទាញកុមារឱ្យមកលេងកម្សាន្តក្រៅផ្ទះជាមួយមិត្តភក្តិ។ សរុបមក ល្បែងគោះពព្លាក់គឺជាផ្នែកមួយដ៏សំខាន់នៃវប្បធម៌កម្សាន្តរបស់កុមារខ្មែរ ដែលមិនត្រឹមតែផ្ដល់ភាពសប្បាយរីករាយប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមធ្យោបាយដ៏ប្រសើរក្នុងការអប់រំ បណ្ដុះបណ្ដាលសម្រាប់កុមារផងដែរ។ វាគឺជាឧទាហរណ៍ដ៏ល្អមួយដែលបង្ហាញថា ការកម្សាន្តបែបប្រពៃណីអាចនៅតែមានតម្លៃ និងសំខាន់សម្រាប់សង្គមបច្ចុប្បន្ន។